ការរៀនជំនាញនិយាយជាសាធារណៈ គឺជាការវិនិយោគលើខ្លួនឯងដ៏មានតម្លៃបំផុតមួយ ព្រោះវាជាសិល្បៈនៃការបញ្ជូនសារ គំនិត និងអារម្មណ៍ទៅកាន់មនុស្សជុំវិញខ្លួនដោយភាពជឿជាក់។ គោលបំណងចម្បងគឺដើម្បីកសាងទំនុកចិត្តលើខ្លួនឯង និងជម្នះនូវភាពភ័យខ្លាចនៅពេលដែលត្រូវឈរនិយាយនៅចំពោះមុខមនុស្សច្រើន។ យើងរៀនជំនាញនេះដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការប្រមូលផ្ដុំគំនិតឱ្យមានសណ្ដាប់ធ្នាប់ និងបញ្ចេញមកវិញនូវព័ត៌មានដែលងាយយល់។ ការរៀននិយាយជាសាធារណៈមានគោលដៅជួយឱ្យយើងក្លាយជាបុគ្គលដែលមានឥទ្ធិពល និងអាចបញ្ចុះបញ្ចូលអ្នកដទៃឱ្យជឿជាក់លើទស្សនៈរបស់យើង។ គោលបំណងគឺដើម្បីពង្រឹងសមត្ថភាពក្នុងការធ្វើបទបង្ហាញ ឱ្យមានភាពទាក់ទាញ និងមានលក្ខណៈវិជ្ជាជីវៈខ្ពស់។ យើងចង់រៀនពីរបៀបប្រើប្រាស់ភាសាកាយវិការ និងទឹកមុខ ដើម្បីគាំទ្រដល់ពាក្យសម្ដីឱ្យកាន់តែមានអត្ថន័យជ្រាលជ្រៅ។ ការរៀននេះ ដើម្បីគ្រប់គ្រងចង្វាក់ដង្ហើម និងកម្រិតសំឡេងឱ្យបានល្អ ជៀសវាងការញ័រ ឬដង្ហក់ក្នុងពេលនិយាយ។ យើងរៀនជំនាញនេះដើម្បីពង្រីកឱកាសក្នុងអាជីពការងារ ព្រោះអ្នកដឹកនាំល្អតែងតែជាអ្នកដែលពូកែខាងទំនាក់ទំនង។ ការរៀនជំនាញនិយាយជាសាធារណៈ គឺដើម្បីចេះរៀបចំរចនាសម្ព័ន្ធនៃសន្ទរកថា ចាប់ពីផ្ដើមសេចក្ដី តួសេចក្ដី រហូតដល់ការបញ្ចប់ឱ្យមានភាពរលូន។ យើងចង់អភិវឌ្ឍជំនាញស្ដាប់ឱ្យកាន់តែពូកែ ព្រោះការនិយាយល្អត្រូវចាប់ផ្ដើមចេញពីការយល់ដឹងពីតម្រូវការរបស់ទស្សនិកជន។ ការរៀនជំនាញនេះមានគោលដៅជួយឱ្យយើងចេះដោះស្រាយបញ្ហាភ្លាមៗ នៅពេលដែលត្រូវគេសួរដេញដោល។ គោលបំណងគឺដើម្បីកាត់បន្ថយការប្រើប្រាស់ពាក្យដែលគ្មានន័យ ដូចជា "អឺ..." "អា..." ដែលធ្វើឱ្យបាត់បង់តម្លៃនៃការនិយាយ។ យើងចង់រៀនពីរបៀបបង្កើតទំនាក់ទំនង ជាមួយអ្នកស្ដាប់ ដើម្បីឱ្យពួកគេមានអារម្មណ៍ស្និទ្ធស្នាល និងផ្ដោតអារម្មណ៍មកលើរូបយើង។ ការរៀនជំនាញនេះ ធ្វើឲ្យចេះប្រើប្រាស់ឧបករណ៍ជំនួយ ដូចជាស្លាយរូបភាព ឬវីដេអូ ឱ្យមានប្រសិទ្ធភាពបំផុតក្នុងការបញ្ជូនសារ។ យើងរៀនជំនាញនេះដើម្បីបណ្ដុះស្មារតីច្នៃប្រឌិតក្នុងការជ្រើសរើសពាក្យពេចន៍ និងការនិយាយ ឱ្យប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់។ គោលបំណងគឺដើម្បីពង្រឹងភាពក្លាហានក្នុងការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួន នៅក្នុងកិច្ចប្រជុំ ឬកម្មវិធីសង្គមផ្សេងៗ។ គោលបំណងគឺដើម្បីរៀបចំខ្លួនឱ្យក្លាយជាវាគ្មិន ឬគ្រូបង្វឹក ដែលអាចចែករំលែកចំណេះដឹងទៅកាន់មហាជនបានយ៉ាងទូលំទូលាយ។ យើងរៀនជំនាញនេះដើម្បីកាត់បន្ថយភាពភាន់ច្រឡំក្នុងការទំនាក់ទំនង ដែលអាចកើតឡើងដោយសារការបញ្ចេញសារមិនច្បាស់លាស់។ ការរៀននិយាយជាសាធារណៈមានគោលដៅផ្លាស់ប្តូរជីវិតឱ្យកាន់តែមានគុណភាព និងការទទួលស្គាល់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ ការរៀនជំនាញនិយាយជាសាធារណៈនៅក្នុងប្រទេសកម្ពុជា កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំង តាមរយៈវត្តមាននៃគ្រឹះស្ថានអប់រំ និងកម្មវិធីបណ្ដុះបណ្ដាលចម្រុះជាច្រើន។ នៅក្នុងប្រទេសកម្ពុជា មានសាលាបណ្ដុះបណ្ដាលជំនាញទន់ជាច្រើនដែលផ្ដោតសំខាន់លើការនិយាយជាសាធារណៈសម្រាប់សិស្សានុសិស្ស និងបុគ្គលិកក្រុមហ៊ុន។ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន ឬហៅកាត់ថា ស៊ី-ជេ-ស៊ី-ស៊ី គឺជាទីកន្លែងដ៏ពេញនិយមដែលតែងតែរៀបចំវគ្គបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការធ្វើបទបង្ហាញ។ វិទ្យាស្ថានភាសាបរទេស ឬ អាយ-អិហ្វ-អិល ក៏មានវគ្គសិក្សាខ្លីៗ និងក្លឹបពិភាក្សាដែលជួយឱ្យនិស្សិតពង្រឹងសមត្ថភាពនិយាយជាសាធារណៈជាភាសាអង់គ្លេស និងខ្មែរ។ ក្លឹបតូស្ដម៉ាស្ទ័រ ដែលមានសាខាជាច្រើននៅភ្នំពេញ គឺជាសហគមន៍អន្តរជាតិដ៏ល្បីល្បាញសម្រាប់ការអនុវត្តជំនាញនិយាយ និងភាពជាអ្នកដឹកនាំ។ សាលាអាស៊ីអឺរ៉ុប និងសកលវិទ្យាល័យបញ្ញាសាស្ត្រកម្ពុជា តែងតែបញ្ចូលជំនាញនិយាយជាសាធារណៈទៅក្នុងកម្មវិធីសិក្សាមូលដ្ឋានរបស់និស្សិតឆ្នាំទីមួយ។ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលស្ពាន ផ្ដល់នូវវគ្គសិក្សាដែលរចនាឡើងជាពិសេសសម្រាប់យុវជនដែលចង់បង្កើនទំនុកចិត្តលើខ្លួនឯង។ សាលាអន្តរជាតិមួយចំនួនដូចជា សាលាអន្តរជាតិភ្នំពេញ ក៏មានកម្មវិធីបង្វឹកសិស្សឱ្យចេះតតាំងមតិ និងនិយាយនៅចំពោះមុខទស្សនិកជនតាំងពីកម្រិតបឋម។ អង្គការយុវជន និងសហភាពសហព័ន្ធយុវជនកម្ពុជា ជារឿយៗរៀបចំសិក្ខាសាលាខ្នាតធំដែលអញ្ជើញវាគ្មិនល្បីៗមកចែករំលែកបច្ចេកទេសនិយាយ។ វេទិកាជជែកដេញដោលតាមទូរទស្សន៍ និងកម្មវិធីប្រកួតនិយាយជាសាធារណៈនានា បានក្លាយជាសាលារៀនដ៏ជាក់ស្ដែងសម្រាប់យុវជនកម្ពុជា។ សាលាបណ្ដុះបណ្ដាលអាជីព ជាច្រើនផ្ដោតលើការបង្វឹកអ្នកដឹកនាំអាជីវកម្មឱ្យមានភាពស្ទាត់ជំនាញក្នុងការថ្លែងសន្ទរកថា។ បណ្ណាល័យជាតិ និងបណ្ណាល័យបញ្ញាសាស្ត្រ ជារឿយៗជាទីតាំងដែលគេរៀបចំកម្មវិធី ការចែករំលែកសៀវភៅ ដែលអនុញ្ញាតឱ្យសាធារណជនឡើងនិយាយសាកល្បង។ កម្មវិធីសន្ទរកថា ឬការចែករំលែកចំណេះដឹងដែលរៀបចំឡើងដោយឯករាជ្យ ក្រោមអាជ្ញាប័ណ្ណ ថេត ក្នុងតំបន់នានានៅកម្ពុជា គឺជាកន្លែងដែលផ្ដល់ការបង្វឹកយ៉ាងហ្មត់ចត់សម្រាប់វាគ្មិនមុននឹងឡើងបង្ហាញគំនិតលើឆាកអន្តរជាតិ។ តាមរយៈបណ្ដាញសង្គម មានគ្រូបង្វឹកចំណេះដឹងទូទៅជាច្រើនបានបើកវគ្គសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត អំពីសិល្បៈនៃការប្រើប្រាស់ពាក្យពេចន៍។ សាលាសិល្បៈ និងតន្ត្រីមួយចំនួនក៏ចាប់ផ្ដើមបញ្ចូលជំនាញសម្ដែង និងការនិយាយដើម្បីជួយឱ្យសិស្សមានភាពរហ័សរហួនក្នុងទំនាក់ទំនង។ មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការអប់រំ ឬ អាយ-ស៊ី-អ៊ី ក៏ផ្ដល់នូវបរិយាកាសអំណោយផលតាមរយៈកម្មវិធីពិភាក្សាដែលជម្រុញឱ្យសិស្សហ៊ានបញ្ចេញមតិ។ សាលាបណ្ដុះបណ្ដាលធនធានមនុស្ស ជួយឱ្យបុគ្គលិកក្រុមហ៊ុនចេះប្រើប្រាស់សំនួនវោហារស័ព្ទក្នុងកិច្ចប្រជុំផ្លូវការ។ កម្មវិធីបណ្ដុះបណ្ដាលរបស់អង្គការយូនីស្កូ ក៏ជួយដល់យុវជននៅតាមខេត្តឱ្យមានឱកាសរៀនពីរបៀបនិយាយការពារសិទ្ធិ និងវប្បធម៌។ តាមបណ្ដាសណ្ឋាគារធំៗក្នុងទីក្រុងភ្នំពេញ តែងតែមានការជួលបន្ទប់ប្រជុំដើម្បីបើកវគ្គបណ្ដុះបណ្ដាលនិយាយជាសាធារណៈរយៈពេលខ្លី ២ ទៅ ៣ ថ្ងៃ។ សាលារៀនឯកជនដែលផ្ដោតលើ ភាពជាអ្នកដឹកនាំកុមារ កំពុងរីកដុះដាលខ្លាំង ដែលបង្រៀនឱ្យកុមារតូចៗចេះណែនាំខ្លួន និងនិយាយក្នុងចំណោមមិត្តភក្តិ។ ស្ថាប័នអប់រំទាំងនេះកំពុងបំពេញតួនាទីយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សកម្ពុជាឱ្យមានសមត្ថភាពទំនាក់ទំនងកម្រិតខ្ពស់។ បន្ថែមពីនេះ យើងក៏អាចអភិវឌ្ឍជំនាញនិយាយជាសាធារណៈដោយខ្លួនឯង។ ការអភិវឌ្ឍខ្លួនឯងជំហានដំបូង គឺត្រូវចាប់ផ្ដើមដោយការអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើននូវឃ្លាំងវោហារស័ព្ទ និងចំណេះដឹងទូទៅ។ អ្នកគួរហ្វឹកហាត់និយាយនៅចំពោះមុខកញ្ចក់ជារៀងរាល់ថ្ងៃ ដើម្បីសង្កេតមើលកាយវិការ ទឹកមុខ និងចលនាដៃរបស់ខ្លួនឯង។ ការប្រើប្រាស់ទូរស័ព្ទដើម្បីថតវីដេអូសកម្មភាពនិយាយរបស់ខ្លួន រួចមើលឡើងវិញ នឹងជួយឱ្យអ្នករកឃើញចំណុចខ្វះខាតដែលត្រូវកែលម្អ។ អ្នកអាចហ្វឹកហាត់និយាយរឿងខ្លីៗឱ្យមិត្តភក្តិ ឬសមាជិកគ្រួសារស្ដាប់ ដើម្បីវាស់ស្ទង់មើលថា តើសាររបស់អ្នកងាយយល់ និងទាក់ទាញដែរឬទេ។ ការស្ដាប់ និងមើលវីដេអូរបស់វាគ្មិនល្បីៗលើពិភពលោក គឺជាមធ្យោបាយដ៏ល្អក្នុងការរៀនតាមស្ទីលនិយាយរបស់ពួកគេ។ អ្នកគួររៀនកត់សម្គាល់ពីរបៀបប្រើប្រាស់កម្រិតសំឡេង ដូចជាការសង្កត់សំឡេងធ្ងន់ស្រាល និងការផ្អាកឱ្យចំចំណុចសំខាន់។ ការអនុវត្តការដកដង្ហើមឱ្យបានវែង និងជ្រៅ នឹងជួយឱ្យអ្នករក្សាបាននូវភាពស្ងប់ស្ងាត់ និងកាត់បន្ថយភាពញ័រនៃសម្លេង។ អ្នកអាចកំណត់ប្រធានបទណាមួយ រួចសាកល្បងនិយាយម្នាក់ឯងក្នុងរយៈពេល ២ ទៅ ៣ នាទី ដោយមិនមានការរៀបចំទុកជាមុន។ ការរៀនរៀបចំគ្រោងនៃសន្ទរកថាឱ្យមាន ផ្ដើមសេចក្ដី តួសេចក្ដី និងសេចក្ដីបញ្ចប់ ច្បាស់លាស់ នឹងជួយឱ្យការនិយាយរបស់អ្នកមានរបៀបរៀបរយ។ អ្នកគួរព្យាយាមកាត់បន្ថយពាក្យដែលគ្មានន័យដូចជា "អឺ... អា..." ដោយការផ្អាកដកដង្ហើមជំនួសវិញនៅពេលដែលអ្នកគិតមិនទាន់។ ការចូលរួមក្នុងកម្មវិធីពិភាក្សា ឬសិក្ខាសាលាផ្សេងៗ រួចសាកល្បងលើកដៃសួររកសំណួរ គឺជាការហ្វឹកហាត់ភាពក្លាហានដ៏ប្រសើរ។ អ្នកអាចរៀនប្រើប្រាស់បច្ចេកទេសនិទានរឿង ដើម្បីធ្វើឱ្យខ្លឹមសារដែលអ្នកនិយាយកាន់តែមានភាពរស់រវើក។ ការកត់ត្រានូវពាក្យស្លោក ឬសម្រង់សម្ដីល្អៗទុកក្នុងសៀវភៅ នឹងជួយឱ្យអ្នកមានធនធានសម្បូរបែបសម្រាប់យកមកប្រើប្រាស់ពេលនិយាយ។ អ្នកគួរហ្វឹកហាត់មើលភ្នែក ជាមួយវត្ថុផ្សេងៗក្នុងបន្ទប់ ដើម្បីត្រៀមខ្លួនក្នុងការមើលភ្នែកអ្នកស្ដាប់នៅពេលនិយាយពិតប្រាកដ។ ការស្ដាប់មតិរិះគន់ក្នុងន័យស្ថាបនាពីអ្នកជុំវិញខ្លួន គឺជាមេរៀនដ៏មានតម្លៃដែលជួយឱ្យអ្នករីកចម្រើនបានយ៉ាងរហ័ស។ អ្នកអាចស្វែងរកដៃគូហ្វឹកហាត់ម្នាក់ ដើម្បីផ្ដល់មតិឱ្យគ្នាទៅវិញទៅមកលើការប្រើប្រាស់ភាសាកាយវិការ និងខ្លឹមសារ។ ការហ្វឹកហាត់និយាយដោយប្រើល្បឿនខុសៗគ្នា នឹងជួយឱ្យអ្នកដឹងថា តើល្បឿនកម្រិតណាដែលធ្វើឱ្យអ្នកស្ដាប់ងាយយល់បំផុត។ អ្នកគួរព្យាយាមបំប្លែងភាពភ័យខ្លាចឱ្យទៅជាថាមពលវិជ្ជមាន ដោយការប្រាប់ខ្លួនឯងថា អ្នកមានសារសំខាន់ដែលត្រូវចែករំលែក។ ការតាមដាន និងស្ដាប់ព័ត៌មានជារៀងរាល់ថ្ងៃ នឹងជួយឱ្យអ្នកមានទិន្នន័យថ្មីៗសម្រាប់យកមកធ្វើជាឧទាហរណ៍ក្នុងពេលនិយាយ។ ជាចុងក្រោយ គន្លឹះដ៏សំខាន់បំផុតគឺការអនុវត្តមិនបោះបង់ ព្រោះជំនាញនិយាយជាសាធារណៈកើតចេញពីការសន្សំស្មារតីជឿជាក់បន្តិចម្ដងៗ។ ការជ្រើសរើសប្រធានបទដែលត្រូវលើកយកមកនិយាយជាសាធារណៈ គឺជាចំណុចយុទ្ធសាស្ត្រក្នុងការទាញយកចំណាប់អារម្មណ៍ និងការផ្ដល់តម្លៃដល់អ្នកស្ដាប់។ ប្រធានបទស្តីពី ការអភិវឌ្ឍខ្លួនឯង គឺជាប្រធានបទដែលពេញនិយមបំផុត ព្រោះវាជួយជម្រុញឱ្យមនុស្សចង់ផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរឡើង។ ការចែករំលែកអំពី បទពិសោធន៍នៃភាពបរាជ័យ និងជោគជ័យ តែងតែទាក់ទាញចិត្តអ្នកស្ដាប់ ព្រោះវាជាមេរៀនជីវិតពិតដែលផ្ដល់នូវការអប់រំយ៉ាងជ្រាលជ្រៅ។ ប្រធានបទ ភាពជាអ្នកដឹកនាំ ត្រូវបានលើកយកមកនិយាយជាញឹកញាប់ ដើម្បីបណ្ដុះស្មារតីទទួលខុសត្រូវ និងការគ្រប់គ្រងមនុស្សនៅក្នុងស្ថាប័ន។ ការនិយាយអំពី បច្ចេកវិទ្យា និងការច្នៃប្រឌិត ជួយឱ្យអ្នកស្ដាប់បានយល់ដឹងពីការវិវត្តនៃពិភពលោក និងការត្រៀមខ្លួនសម្រាប់យុគសម័យឌីជីថល។ ប្រធានបទ សុខភាពផ្លូវចិត្ត និងការគ្រប់គ្រងស្រ្តេស កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំង ក្នុងគោលបំណងជួយឱ្យមនុស្សរស់នៅដោយមានសេចក្ដីសុខ។ ការលើកឡើងអំពី ការអប់រំ និងការសិក្សាពេញមួយជីវិត ជម្រុញឱ្យយុវជនឱ្យតម្លៃលើការក្រេបជញ្ជក់ចំណេះដឹងជាប្រចាំ។ ប្រធានបទ សហគ្រិនភាព និងការបង្កើតអាជីវកម្ម ផ្ដល់នូវចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងយុទ្ធសាស្ត្រលក់ដូរដល់អ្នកដែលចង់ក្លាយជាម្ចាស់អាជីវកម្ម។ ការនិយាយអំពី ការការពារបរិស្ថាន និងការប្រែប្រួលអាកាសធាតុ មានគោលដៅដាស់តឿនឱ្យមនុស្សគ្រប់គ្នាចូលរួមថែរក្សាភពផែនដី។ ប្រធានបទ សីលធម៌ និងគុណតម្លៃក្នុងសង្គម ត្រូវបានលើកយកមកពិភាក្សា ដើម្បីលើកកម្ពស់ការរស់នៅដោយមានសណ្ដាប់ធ្នាប់ និងការចេះយោគយល់គ្នា។ ការចែករំលែកពី ជំនាញទំនាក់ទំនង និងការធ្វើការងារជាក្រុម ជួយឱ្យបុគ្គលិកក្រុមហ៊ុនបង្កើនប្រសិទ្ធភាពការងាររួមគ្នា។ ប្រធានបទ សិល្បៈនៃការចិញ្ចឹមកូន និងទំនាក់ទំនងគ្រួសារ ផ្ដល់នូវគន្លឹះសំខាន់ៗសម្រាប់មាតាបិតាក្នុងការកសាងគ្រួសារដែលមានសុភមង្គល។ ការនិយាយអំពី យុត្តិធម៌សង្គម និងសិទ្ធិមនុស្ស មានបំណងលើកកម្ពស់សមភាព និងការការពារសិទ្ធិសេរីភាពរបស់បុគ្គលគ្រប់រូប។ ប្រធានបទ ការតស៊ូមតិ និងការបញ្ចុះបញ្ចូល ជួយឱ្យអ្នកស្ដាប់រៀនពីរបៀបការពារគំនិតរបស់ខ្លួនតាមរយៈហេតុផល និងភស្តុតាង។ ការរៀបរាប់អំពី ប្រវត្តិសាស្ត្រ និងវប្បធម៌ជាតិ ជួយដាស់ស្មារតីឱ្យយុវជនស្គាល់ពីឫសគល់ និងអត្តសញ្ញាណរបស់ខ្លួនឯងកាន់តែច្បាស់។ ប្រធានបទ សុខភាពរូបរាងកាយ និងអាហារូបត្ថម្ភ ផ្ដល់នូវវិធីសាស្ត្រថែរក្សារាងកាយឱ្យរឹងមាំ និងជៀសឆ្ងាយពីជំងឺដង្កាត់ផ្សេងៗ។ ការនិយាយអំពី ការធ្វើការងារស្ម័គ្រចិត្ត និងការជួយសង្គម ជម្រុញឱ្យមានការចែកចាយក្ដីស្រឡាញ់ និងការលះបង់ដើម្បីប្រយោជន៍រួម។ ប្រធានបទ ការរៀបចំផែនការជីវិត និងការកំណត់គោលដៅ ជួយឱ្យអ្នកស្ដាប់មានទិសដៅច្បាស់លាស់សម្រាប់អនាគត។ ការលើកយក សិល្បៈ និងការកម្សាន្ត មកនិយាយ អាចជួយបន្ធូរបន្ថយភាពតានតឹង និងបង្កើតភាពរីករាយដល់ទស្សនិកជន។ ប្រធានបទ សិល្បៈនៃការលក់ និងការចរចា គឺជាជំនាញចាំបាច់ដែលគេតែងតែបង្រៀននៅក្នុងសិក្ខាសាលាអាជីព។ ជាចុងក្រោយ ប្រធានបទ ការលើកទឹកចិត្ត គឺជាស្នូលនៃសន្ទរកថាជាច្រើន ដែលជួយឱ្យមនុស្សមានកម្លាំងចិត្តតស៊ូនឹងឧបសគ្គក្នុងជីវិត។ ការត្រៀមខ្លួនបានល្អគឺជាពាក់កណ្ដាលនៃជោគជ័យក្នុងការនិយាយជាសាធារណៈ ព្រោះវាជួយកាត់បន្ថយភាពភ័យខ្លាច និងបង្កើនភាពជឿជាក់។ ជំហានដំបូងនៃការត្រៀមខ្លួន គឺត្រូវសិក្សាពីប្រភេទនៃទស្សនិកជនដែលត្រូវស្ដាប់ ដើម្បីរៀបចំខ្លឹមសារឱ្យសមស្របនឹងកម្រិតយល់ដឹង និងចំណាប់អារម្មណ៍របស់ពួកគេ។ អ្នកត្រូវកំណត់គោលបំណងនៃសន្ទរកថាឱ្យបានច្បាស់លាស់ថា តើអ្នកចង់និយាយដើម្បីផ្ដល់ព័ត៌មាន ដើម្បីបញ្ចុះបញ្ចូល ឬដើម្បីកម្សាន្ត។ ការស្រាវជ្រាវ និងប្រមូលទិន្នន័យឱ្យបានគ្រប់ជ្រុងជ្រោយអំពីប្រធានបទដែលត្រូវនិយាយ នឹងជួយឱ្យអ្នកមានទំនុកចិត្តខ្ពស់ក្នុងការឆ្លើយតបនឹងសំណួរផ្សេងៗ។ អ្នកគួររៀបចំរចនាសម្ព័ន្ធនៃសន្ទរកថាឱ្យមានភាពទាក់ទាញ ចាប់ផ្ដើមពីការបើកឆាកដែលគួរឱ្យចាប់អារម្មណ៍ រហូតដល់ការបញ្ចប់ដែលចងចាំមិនភ្លេច។ ការជ្រើសរើសឧទាហរណ៍ ឬសាច់រឿងពិតមកបញ្ជាក់ក្នុងខ្លឹមសារ នឹងធ្វើឱ្យការបង្ហាញរបស់អ្នកកាន់តែមានទម្ងន់ និងងាយស្រួលយល់។ អ្នកត្រូវរៀបចំសម្ភារៈឧបទេស ឬស្លាយបទបង្ហាញ ឱ្យមានភាពសាមញ្ញ ស្រស់ស្អាត និងមិនមានអត្ថបទច្រើនហួសហេតុពេក។ ការត្រៀមពាក្យពេចន៍ និងឃ្លាឃ្លោងសំខាន់ៗទុកជាមុន ជួយឱ្យអ្នកជៀសវាងការនិយាយរអាក់រអួល ឬបាត់បង់ចំណុចសំខាន់ក្នុងពេលនិយាយពិតប្រាកដ។ អ្នកគួរហ្វឹកហាត់និយាយឱ្យបានច្រើនដងនៅចំពោះមុខមិត្តភក្តិ ឬថតវីដេអូមើលខ្លួនឯង ដើម្បីវាស់ស្ទង់រយៈពេលនៃការនិយាយឱ្យចំតាមការកំណត់។ ការត្រៀមខ្លួនផ្នែករូបរាងកាយ តាមរយៈការជ្រើសរើសសម្លៀកបំពាក់ដែលសមរម្យ និងមានផាសុកភាព នឹងជួយលើកកម្ពស់រូបភាពវិជ្ជាជីវៈរបស់អ្នក។ អ្នកត្រូវពិនិត្យមើលទីតាំងដែលត្រូវនិយាយឱ្យបានច្បាស់លាស់ ដើម្បីដឹងពីទំហំវេទិកា ប្រព័ន្ធសំឡេង និងឧបករណ៍បច្ចេកទេសផ្សេងៗ។ ការរៀបចំបញ្ជីចំណុចសំខាន់ៗ នឹងជួយរំលឹកស្មារតីរបស់អ្នកបានយ៉ាងល្អ ប្រសិនបើអ្នកស្រាប់តែភ្លេចខ្លឹមសារនៅពាក់កណ្ដាលទី។ អ្នកគួរហ្វឹកហាត់ប្រើប្រាស់ខ្សែភ្នែកសម្លឹងទៅកាន់អ្នកស្ដាប់ឱ្យបានសព្វគ្រប់ជ្រុងជ្រោយ ដើម្បីបង្កើតទំនាក់ទំនងដ៏ស្និទ្ធស្នាលមួយ។ ការរៀនគ្រប់គ្រងដង្ហើម និងការធ្វើសមាធិខ្លីៗមុនពេលឡើងលើឆាក នឹងជួយឱ្យចង្វាក់បេះដូងរបស់អ្នកដើរបានទៀងទាត់ និងកាត់បន្ថយភាពញ័រ។ អ្នកត្រូវត្រៀមខ្លួនសម្រាប់សំណួរដែលពិបាកៗ ដែលទស្សនិកជនអាចនឹងសួរ ដើម្បីកុំឱ្យមានការភាន់ច្រឡំ ឬបាត់បង់ម្ចាស់ការលើវេទិកា។ ការផឹកទឹកក្នុងបរិមាណសមល្មម ជួយឱ្យបំពង់ករបស់អ្នកមានសំណើម និងរក្សាបាននូវសំឡេងដែលច្បាស់ល្អក្នុងកំឡុងពេលនិយាយ។ អ្នកគួរមកដល់ទីកន្លែងកម្មវិធីមុនម៉ោងកំណត់ ដើម្បីសម្រួលអារម្មណ៍ឱ្យស៊ាំនឹងបរិយាកាស និងពិនិត្យមើលភាពរួចរាល់ចុងក្រោយ។ ការត្រៀមនូវផែនការបម្រុង ក្នុងករណីមានបញ្ហាបច្ចេកទេស ដូចជាកុំព្យូទ័រខូច ឬដាច់ភ្លើង នឹងជួយឱ្យអ្នករក្សាបាននូវភាពស្ងប់ស្ងាត់។ អ្នកត្រូវហ្វឹកហាត់ទឹកមុខឱ្យមានភាពស្រស់ស្រាយ និងស្នាមញញឹមជានិច្ច ព្រោះវាជាមន្តស្នេហ៍ដ៏សំខាន់ក្នុងការទាក់ទាញចិត្តអ្នកស្ដាប់។ ការរំលឹកឡើងវិញនូវចំណុចផ្ដើមសេចក្ដីឱ្យបានចាំស្ទាត់ នឹងជួយឱ្យអ្នកផ្ដើមការនិយាយដោយភាពជឿជាក់បំផុតក្នុងរយៈពេល ៣០ វិនាទីដំបូង។ ការត្រៀមខ្លួនដែលល្អបំផុតគឺ ការជឿជាក់លើសមត្ថភាពរបស់ខ្លួនឯង និងការមានឆន្ទៈចង់ចែករំលែកនូវអ្វីដែលល្អទៅកាន់អ្នកដទៃ។ សកម្មភាពនៃការនិយាយជាសាធារណៈ គឺជាដំណើរការនៃការបញ្ចេញមតិ និងការបញ្ជូនសារផ្ទាល់មាត់ទៅកាន់ក្រុមមនុស្ស ដែលទាមទារនូវការប្រើប្រាស់ទាំងភាសាសម្ដី និងកាយវិការក្នុងពេលតែមួយ។ សកម្មភាពដំបូងបំផុតគឺការបោះជំហានឡើងលើឆាកដោយភាពជឿជាក់ ជាមួយនឹងឫកពារឹងមាំ ដើម្បីទាក់ទាញការចាប់អារម្មណ៍ពីទស្សនិកជនភ្លាមៗ។ វាគ្មិនចាប់ផ្ដើមដោយការប្រើប្រាស់ខ្សែភ្នែកសម្លឹងមើលទៅអ្នកស្ដាប់ឱ្យបានសព្វពេញសាល ដើម្បីបង្កើតនូវទំនាក់ទំនងដំបូងដ៏ស្និទ្ធស្នាល។ ការផ្ដើមសេចក្ដីត្រូវបានធ្វើឡើងតាមរយៈការប្រើប្រាស់សំនួរដាស់ស្មារតី ឬការនិយាយរឿងខ្លីៗដែលទាក់ទងនឹងប្រធានបទ ដើម្បីទាញចិត្តអ្នកស្ដាប់ឱ្យចង់ដឹងបន្ត។ សកម្មភាពបញ្ចេញសំឡេងត្រូវធ្វើឡើងឱ្យបានច្បាស់ៗ ធ្ងន់ស្រាល និងមានចង្វាក់ទៅតាមសារៈសំខាន់នៃខ្លឹមសារដែលកំពុងនិយាយ។ វាគ្មិនប្រើប្រាស់ចលនាដៃក្នុងកម្រិតសមរម្យ ដើម្បីបញ្ជាក់ពីចំណុចសំខាន់ៗ និងជួយឱ្យអ្នកស្ដាប់ងាយយល់នូវអ្វីដែលកំពុងរៀបរាប់។ ការដើរចុះឡើងនៅលើវេទិកាក្នុងកម្រិតល្មម គឺជាសកម្មភាពដែលជួយកាត់បន្ថយភាពធុញទ្រាន់ និងធ្វើឱ្យការធ្វើបទបង្ហាញមានភាពរស់រវើក។ សកម្មភាពដកដង្ហើមឱ្យបានទៀងទាត់ ជួយឱ្យវាគ្មិនរក្សាបាននូវភាពស្ងប់ស្ងាត់ និងអាចគ្រប់គ្រងអារម្មណ៍ភ័យខ្លាចបានយ៉ាងមានប្រសិទ្ធភាព។ វាគ្មិនត្រូវប្រើប្រាស់ទឹកមុខឱ្យសមស្របទៅតាមខ្លឹមសារនៃសាច់រឿង ដូចជាការញញឹមនៅពេលនិយាយរឿងរីករាយ ឬការធ្វើមុខមាំនៅពេលនិយាយពីបញ្ហាសំខាន់។ ការផ្អាករយៈពេលខ្លី បន្ទាប់ពីនិយាយចំណុចសំខាន់ គឺជាសកម្មភាពដែលអនុញ្ញាតឱ្យអ្នកស្ដាប់មានពេលពិចារណាលើអ្វីដែលទើបតែបានឮ។ វាគ្មិនធ្វើសកម្មភាពចង្អុលបង្ហាញ ឬប្រើប្រាស់ឧបករណ៍បញ្ជាស្លាយ ដើម្បីបង្ហាញទិន្នន័យនៅលើអេក្រង់ឱ្យមានភាពស៊ីសង្វាក់គ្នាជាមួយពាក្យសម្ដី។ សកម្មភាពសង្កេតមើលប្រតិកម្មរបស់អ្នកស្ដាប់ ជួយឱ្យវាគ្មិនដឹងថា តើពួកគេកំពុងចាប់អារម្មណ៍ ឆ្ងល់ ឬធុញទ្រាន់ ដើម្បីកែសម្រួលការនិយាយបានភ្លាមៗ។ ការប្រើប្រាស់សំណួរស្ទង់មតិក្នុងពេលនិយាយ គឺជាសកម្មភាពដែលជួយឱ្យអ្នកស្ដាប់មានចំណែករួម និងមិនមានអារម្មណ៍ថាត្រូវគេបង្ខំឱ្យស្ដាប់តែម្ខាង។ វាគ្មិនត្រូវធ្វើសកម្មភាពគ្រប់គ្រងពេលវេលាឱ្យបានហ្មត់ចត់បំផុត ដើម្បីធានាថាខ្លឹមសារទាំងអស់ត្រូវបានបញ្ជូនចប់សព្វគ្រប់តាមការកំណត់។ សកម្មភាពឆ្លើយតបនឹងសំណួរដែលចោទសួរដោយអ្នកស្ដាប់ គឺជាឱកាសសម្រាប់វាគ្មិនក្នុងការបង្ហាញពីចំណេះដឹងដ៏ជ្រៅជ្រះរបស់ខ្លួន។ នៅពេលជួបបញ្ហាបច្ចេកទេសភ្លាមៗ វាគ្មិនត្រូវធ្វើសកម្មភាពដោះស្រាយដោយភាពវៃឆ្លាត ដូចជាការប្រើប្រាស់កំប្លែងស្ងួតដើម្បីបន្ធូរបន្ថយភាពតានតឹង។ ការរក្សាជំហររាងកាយឱ្យបានត្រង់ និងមិនផ្អែកទៅលើធ្នើរនិយាយ គឺជាសកម្មភាពដែលបង្ហាញពីភាពជាអ្នកដឹកនាំ និងភាពក្លាហាន។ វាគ្មិនប្រើប្រាស់ភាសាសាមញ្ញដែលងាយយល់ ដើម្បីឱ្យសារដែលបញ្ជូនទៅកាន់អ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈអាចទទួលយកបានទាំងអស់គ្នា។ សកម្មភាពសរុបចំណុចសំខាន់ៗនៅចុងបញ្ចប់នៃបទបង្ហាញ ជួយឱ្យអ្នកស្ដាប់ចងចាំនូវខ្លឹមសារសំខាន់ដែលជាគោលដៅនៃកម្មវិធី។ ការបញ្ចប់ដោយពាក្យស្លោក ឬការផ្ដាំផ្ញើដែលអង្រួនចិត្ត គឺជាសកម្មភាពចុងក្រោយដែលបន្សល់ទុកនូវឥទ្ធិពលយូរអង្វែងដល់ទស្សនិកជន។ ជាចុងក្រោយ គឺសកម្មភាពឱនក្បាលគោរព និងការថ្លែងអំណរគុណដល់អ្នកស្ដាប់ ដែលជាការបង្ហាញនូវសីលធម៌ និងការឱ្យតម្លៃដល់គ្នាទៅវិញទៅមក។ ការរៀនជំនាញនិយាយជាសាធារណៈមិនត្រឹមតែជាការចេះប្រើប្រាស់ពាក្យសម្ដីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាសោរដែលបើកទ្វារទៅរកឱកាសថ្មីៗក្នុងជីវិត និងអាជីព។ ជំនាញនិយាយជាសាធារណៈជួយបង្កើនទំនុកចិត្តលើខ្លួនឯងយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកមិនមានអារម្មណ៍ភ័យខ្លាចនៅចំពោះមុខមនុស្សច្រើន។ វាជួយឱ្យអ្នកក្លាយជាបុគ្គលដែលមានឥទ្ធិពល និងមានសមត្ថភាពបញ្ចុះបញ្ចូលអ្នកដទៃឱ្យជឿជាក់លើគំនិត ឬចក្ខុវិស័យរបស់អ្នក។ ការពូកែនិយាយជាសាធារណៈគឺជាអត្តសញ្ញាណនៃអ្នកដឹកនាំដ៏ឆ្នើម ព្រោះអ្នកដឹកនាំល្អត្រូវតែមានសមត្ថភាពទំនាក់ទំនងបានយ៉ាងច្បាស់លាស់។ ជំនាញនេះជួយពង្រឹងសមត្ថភាពក្នុងការគិតឱ្យមានសណ្ដាប់ធ្នាប់ និងការរៀបចំគំនិតឱ្យមានប្រព័ន្ធមុននឹងបញ្ចេញមកក្រៅ។ វាបើកឱកាសឱ្យអ្នកទទួលបានការតម្លើងតួនាទី និងការរីកចម្រើនក្នុងអាជីពការងារបានលឿនជាងបុគ្គលដែលមិនហ៊ានបញ្ចេញមតិ។ ការរៀននិយាយជាសាធារណៈជួយឱ្យអ្នកចេះប្រើប្រាស់ភាសាកាយវិការបានយ៉ាងស្ទាត់ជំនាញ ដែលជួយពង្រឹងដល់ភាពទាក់ទាញនៃបុគ្គលិកលក្ខណៈ។ វាជួយឱ្យអ្នកចេះគ្រប់គ្រងអារម្មណ៍ និងស្មារតីបានយ៉ាងល្អ ទោះបីស្ថិតក្នុងស្ថានភាពដែលមានសម្ពាធខ្លាំង ឬការដេញដោលសំណួរក៏ដោយ។ អត្ថប្រយោជន៍ដ៏សំខាន់មួយគឺការបង្កើតបណ្ដាញទំនាក់ទំនង ព្រោះការនិយាយល្អធ្វើឱ្យមនុស្សជាច្រើនចង់ស្គាល់ និងចង់ធ្វើការជាមួយអ្នក។ ជំនាញនេះជួយឱ្យអ្នកក្លាយជាអ្នកផ្ដល់ការលើកទឹកចិត្ត ដែលអាចជួយផ្លាស់ប្តូរជីវិតអ្នកដទៃតាមរយៈពាក្យសម្ដីដ៏មានអត្ថន័យ។ វាកាត់បន្ថយភាពភាន់ច្រឡំក្នុងការធ្វើការងារជាក្រុម ដោយសារអ្នកអាចពន្យល់ពីគោលដៅ និងវិធីសាស្ត្រការងារបានយ៉ាងលម្អិត និងងាយយល់។ ការនិយាយជាសាធារណៈជួយឱ្យអ្នកមានភាពក្លាហានក្នុងការតស៊ូមតិ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ខ្លួនឯង ក៏ដូចជាសង្គមជាតិ។ វាជួយឱ្យអ្នកចេះប្រើប្រាស់វោហារស័ព្ទ និងពាក្យពេចន៍បានយ៉ាងសម្បូរបែប ដែលធ្វើឱ្យការសន្ទនាប្រចាំថ្ងៃរបស់អ្នកកាន់តែមានតម្លៃ។ អ្នកនឹងក្លាយជាមនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ តាមរយៈការរៀនពីរបៀបនិទានរឿងឱ្យមានភាពរស់រវើក និងប៉ះពាល់ដល់អារម្មណ៍អ្នកស្ដាប់។ វាជួយពង្រឹងការចងចាំរបស់អ្នកឱ្យកាន់តែល្អ ព្រោះការរៀបចំសន្ទរកថាទាមទារឱ្យអ្នកកត់ចំណាំ និងចងចាំចំណុចសំខាន់ៗជាច្រើន។ ជំនាញនេះផ្ដល់នូវមោទនភាពចំពោះខ្លួនឯង នៅពេលដែលអ្នកអាចសម្រេចបាននូវការនិយាយដែលទទួលបានការគាំទ្រ និងការអបអរសាទរ។ វារួមចំណែកក្នុងការកសាងរូបភាពវិជ្ជាជីវៈ ឱ្យកាន់តែរឹងមាំ និងទទួលបានការគោរពស្រឡាញ់ពីមជ្ឈដ្ឋានជុំវិញខ្លួន។ អ្នកនឹងចេះប្រើប្រាស់ពេលវេលាឱ្យមានប្រសិទ្ធភាពបំផុត តាមរយៈការរៀននិយាយឱ្យចំចំណុចសំខាន់ និងមិននិយាយរាយមាយឥតប្រយោជន៍។ ការនិយាយជាសាធារណៈជួយឱ្យអ្នកយល់ដឹងពីចិត្តសាស្ត្ររបស់មនុស្ស តាមរយៈការសង្កេតមើលប្រតិកម្ម និងការឆ្លើយតបរបស់អ្នកស្ដាប់។ វាផ្ដល់ឱ្យអ្នកនូវវេទិកាដើម្បីចែកចាយចំណេះដឹង និងបទពិសោធន៍ដែលមានតម្លៃទៅកាន់មនុស្សជំនាន់ក្រោយបានយ៉ាងទូលំទូលាយ។ ជំនាញនិយាយជាសាធារណៈគឺជាឧបករណ៍ដ៏មានអានុភាពបំផុតក្នុងការផ្លាស់ប្តូរពិភពលោក ចាប់ផ្ដើមចេញពីការផ្លាស់ប្តូរគំនិតរបស់មនុស្សម្នាក់ៗ។ ជារួមមក ជំនាញនិយាយជាសាធារណៈមិនមែនជាអំណោយពីធម្មជាតិដែលផ្ដល់ឱ្យមនុស្សតែមួយចំនួនតូចនោះទេ ប៉ុន្តែវាគឺជា សមត្ថភាពដែលត្រូវកសាងឡើងតាមរយៈការរៀនសូត្រ និងការអនុវត្ត។ សារៈសំខាន់របស់វាបានគ្របដណ្ដប់លើគ្រប់ទិដ្ឋភាពនៃជីវិត ចាប់ពីការបង្កើនទំនុកចិត្តផ្ទាល់ខ្លួន រហូតដល់ការទទួលបានជោគជ័យក្នុងអាជីពការងារ និងការកសាងឥទ្ធិពលក្នុងសង្គម។ ការវិនិយោគពេលវេលាដើម្បីអភិវឌ្ឍជំនាញនេះ នឹងផ្ដល់មកវិញនូវផលប្រយោជន៍ឥតគណនា ដែលជួយឱ្យបុគ្គលម្នាក់ៗអាចបង្ហាញសក្ដានុពលពិតប្រាកដរបស់ខ្លួនទៅកាន់ពិភពលោក។